ខ្លាឃ្លោក គឺជាល្បែងប្រពៃណីខ្មែរមួយដ៏ពេញនិយម ដែលត្រូវបានលេងយ៉ាងទូលំទូលាយ ជាពិសេសក្នុងពិធីបុណ្យជាតិធំៗ ដូចជាបុណ្យចូលឆ្នាំខ្មែរ បុណ្យភ្ជុំបិណ្ឌ ឬពិធីជួបជុំផ្សេងៗ។ ប្រភពដើមពិតប្រាកដនៃល្បែងខ្លាឃ្លោកមិនមានកំណត់ត្រាច្បាស់លាស់នោះទេ ប៉ុន្តែគេជឿថាវាមានតាំងពីយូរលង់ណាស់មកហើយ ហើយបានវិវត្តន៍ពីល្បែងភ្នាល់ផ្សេងៗ។ វាត្រូវបានគេលេងយ៉ាងទូលំទូលាយនៅគ្រប់ទីកន្លែងក្នុងប្រទេសកម្ពុជា។ ជាពិសេស គេឃើញមានការលេងល្បែងនេះច្រើននៅតាមពិធីបុណ្យនានា។ ខ្លាឃ្លោក និង បោះគ្រាប់ឡុកឡាក់ មានលក្ខណៈស្រដៀងគ្នា ជាពិសេសក្នុងវិស័យនៃល្បែងសម័យបុរាណដែលបង្កើតភាពសប្បាយរីករាយ និងការចូលរួមរបស់មនុស្សជាក្រុម។ ឈ្មោះ "ខ្លាឃ្លោក" នេះគឺជាឈ្មោះល្បែង ដែលលើកយកសត្វទាំងប្រាំមួយ ដែលមាននៅលើក្រដាសចាក់ និងមាននៅលើគ្រាប់សម្រាប់ក្រឡុក។ សត្វទាំងនោះរួមមាន ខ្លា ឃ្លោក ក្តាម ត្រី មាន់ និងបង្គារ។ សម្ភារៈសំខាន់ៗសម្រាប់លេងខ្លាឃ្លោកមាន ផ្ទាំងរូប គ្រាប់ខ្លាឃ្លោកចំនួនបីគ្រាប់ និងចានសម្រាប់ក្រឡុក។ ផ្ទាំងរូបគឺជាកម្រាលដែលបោះពុម្ពរូបសត្វទាំងប្រាំមួយ ហើយសម្រាប់ចាក់។ គ្រាប់ក្រឡុកនីមួយៗមានជ្រុងប្រាំមួយ ដែលមានរូបសត្វទាំងប្រាំមួយ។ ចានសម្រាប់ក្រឡុកគ្រាប់ឡុកឡាក់នោះ គឺជារបស់ចាំបាច់ដើម្បីក្រឡុកលាក់លទ្ធផល។ អ្នកលេងអាចភ្នាល់លើរូបសត្វណាមួយដែលពួកគេគិតថានឹងចេញមក។ ការភ្នាល់អាចធ្វើឡើងដោយប្រើ លុយ ឬសម្ភារៈមានតម្លៃផ្សេងៗ។ ការដែលចំនួនអ្នកលេងក្នុងមួយវគ្គមិនកំណត់នោះទេ គឺជាចំណុចវិជ្ជមានមួយដែលធ្វើឲ្យសកម្មភាព ឬល្បែងនោះមាន លក្ខណៈបើកចំហ រួមបញ្ចូលគ្នា និងអាចបង្កើតភាពរីករាយបានយ៉ាងទូលំទូលាយ សម្រាប់មនុស្សគ្រប់គ្នា។ ល្បែងនេះមានមេម្នាក់ជាអ្នករៀបចំ និងជាអ្នកបើកគ្រាប់ខ្លាឃ្លោក រីឯអ្នកលេងផ្សេងទៀតជាអ្នកចាក់ភ្នាល់។ មុនពេលចាប់ផ្តើម មេនឹងយកចានបិទពីលើគ្រាប់ខ្លាឃ្លោក បន្ទាប់មកមេនឹងក្រឡុកគ្រាប់ឡុកឡាក់ក្នុងចាន។ ពេលមេក្រឡុកហើយ នេះជាសញ្ញាប្រាប់អ្នកលេងថាដល់ពេលដាក់ភ្នាល់គ្នាហើយ។ អ្នកលេងអាចដាក់ភ្នាល់លើរូបសត្វតែមួយ ឬច្រើនជាងនេះ តាមចិត្តអ្នកភ្នាល់ក្នុងលក្ខណៈថា មិនច្បាស់។ អត្រាឈ្នះ គឺអាស្រ័យលើចំនួនគ្រាប់ដែលចេញរូបសត្វ ក្រោយពេលក្រឡុកដែលត្រូវនឹងការភ្នាល់។ ប្រសិនបើអ្នកភ្នាល់លើរូបខ្លាមួយ ហើយចេញខ្លាមួយ នោះមេនឹងត្រូវសងអ្នកដែលចាក់សត្វខ្លានោះស្មើនឹង ១ដង នៃចំនួនដែលចាក់។ ប្រសិនបើអ្នកភ្នាល់លើរូបខ្លាមួយ ហើយចេញខ្លាពីរ នោះមេនឹងត្រូវសងអ្នកដែលចាក់សត្វខ្លានោះស្មើនឹង ២ដង នៃចំនួនដែលចាក់។ ហើយបើអ្នកភ្នាល់លើរូបខ្លាមួយហើយចេញខ្លាទាំងបី នោះមេនឹងត្រូវសងអ្នកដែលចាក់សត្វខ្លានោះស្មើនឹង ៣ដង នៃចំនួនដែលចាក់។ ក្រោយពេលអ្នកលេងទាំងអស់ដាក់ភ្នាល់រួចរាល់ មេនឹងបើកចានរួចលទ្ធផលនៃគ្រាប់ខ្លាឃ្លោកនឹងត្រូវបានបង្ហាញ។ អ្នកដែលភ្នាល់ត្រូវនឹងរូបសត្វដែលចេញនឹងទទួលបានប្រាក់ភ្នាល់ត្រឡប់មកវិញហើយអ្នកដែលភ្នាល់ខុស នឹងបាត់បង់ប្រាក់ភ្នាល់របស់ខ្លួន។ ល្បែងនេះមានភាពសប្បាយរីករាយ និងអាចលេងបានគ្រប់វ័យ។ ម៉្យាងទៀតវាក៏ជួយជំរុញការជួបជុំមិត្តភក្តិ និងក្រុមគ្រួសារដែរ។ ល្បែងខ្លាឃ្លោក មិនមែនត្រឹមតែជាល្បែងកម្សាន្តមួយមុខនោះទេ ប៉ុន្តែវាគឺជា ផ្នែកមួយដ៏សំខាន់របស់ខ្មែរ ដែលបានចាក់ឫសយ៉ាងជ្រៅនៅក្នុងសង្គម និងបេះដូងប្រជាជនកម្ពុជា។ ទោះបីជាមានភាពរីកចម្រើននៃបច្ចេកវិទ្យាក៏ដោយ ក៏ខ្លាឃ្លោកនៅតែមានប្រជាប្រិយភាពដែរ។ ល្បែងនេះត្រូវបានបន្តថែរក្សា និងលេងបន្តពីមួយជំនាន់ទៅមួយជំនាន់។ ខ្លាឃ្លោកត្រូវបានគេចាត់ទុកថាជាល្បែងកំសាន្តមួយបែប ហើយវាក៏ជាមធ្យោបាយមួយដើម្បីលេងកំសាន្តផងដែរ។ ល្បែងនេះមិនតម្រូវឱ្យមានជំនាញពិសេសណាមួយនោះទេតែវាពឹងផ្អែកទៅលើសំណាងជាចម្បង។ ប៉ុន្តែអ្នកលេងខ្លះជឿថាមានបច្ចេកទេសក្នុងការភ្នាល់គឺពួកគេព្យាយាមវិភាគលទ្ធផលពីមុនៗដើម្បីទស្សន៍ទាយលទ្ធផលបន្ទាប់។ ទោះជាយ៉ាងណាក៏ដោយ លទ្ធផលនៃគ្រាប់ខ្លាឃ្លោកគឺចេញដោយចៃដន្យជានិច្ច និងផ្លាស់ប្តូរតាមការក្រឡុករបស់មេខ្លាឃ្លោក។ គ្មានវិធីសាស្រ្តជាក់លាក់ណាមួយដើម្បីធានាការឈ្នះនោះទេ គឺជាការពិតមួយដែលមនុស្សគ្រប់រូបគួរតែយល់ដឹង ជាពិសេសនៅពេលចូលរួមក្នុងល្បែងដែលពឹងផ្អែកលើសំណាងនេះតែម្តង។ នាពេលបច្ចុប្បន្នបច្ចេកវិទ្យាកាន់តែទំនើបខ្លាឃ្លោកក៏ត្រូវបានកែច្នៃទៅជាកម្មវិធីក្នុងទូរស័ព្ទផងដែរ។ ប៉ុន្តែល្បែងនេះមិនមានការអនុញ្ញាតឱ្យអ្នកលេងអាចលេងបានគ្រប់ពេលវេលា និងទីកន្លែងនោះទេ។ ជួនកាលគេលេងវាក្នុងកម្មវិធីផ្សេងៗ ហើយវាបានជួយផ្សព្វផ្សាយល្បែងនេះទៅកាន់មនុស្សកាន់តែច្រើន។ ខ្លាឃ្លោកជាល្បែងដែលមិនតម្រូវឱ្យមានទីតាំងធំទូលាយសម្រាប់លេងនោះទេ អាចលេងវាជាលក្ខណៈគ្រួសារ ឬបងប្អូនក៏បាន។ គេអាចលេងបាននៅតាមផ្ទះ ទីធ្លា ឬសូម្បីតែនៅតាមទីវត្តអារាមក៏មានផងដែរ។ ពេលអ្នកដែលចាក់ត្រូវមានការស្រែកជាសំឡេងហ៊ោកញ្ជ្រៀវកំឡុងពេលលេង គឺពិតជាសប្បាយរីករាយ។ ការឈ្នះ ឬចាញ់គឺជាផ្នែកមួយនៃល្បែង អ្វីដែលសំខាន់គឺការសប្បាយរីករាយជាមួយគ្នា។ ផ្ទាំងរូបខ្លាឃ្លោកជាទូទៅធ្វើពីក្រណាត់ ក្រដាស ឬប្លាស្ទិកវាងាយស្រួលក្នុងការទុកដាក់។ គ្រាប់ខ្លាឃ្លោកអាចធ្វើពី ឈើ ឬជ័រ វាមានទំហំល្មមសម្រាប់កាន់ និងក្រឡុក។ ចានដែលក្រឡុកអាចជាចានធម្មតា ឬចានពិសេសសម្រាប់ល្បែងនេះ។ អ្នកលេងខ្លះចូលចិត្តលេងដោយប្រើប្រាក់តិចតួចក្នុងគោលបំណងដើម្បីសប្បាយ ខ្លះទៀតចូលចិត្តលេងដោយប្រើប្រាក់ច្រើន។ សម្រាប់សកម្មភាពមួយចំនួន ជាពិសេសល្បែងកម្សាន្ត លក្ខខណ្ឌ និងដំណើរការរបស់វាពឹងផ្អែកយ៉ាងខ្លាំងទៅលើ កិច្ចសន្ទនា និងការឯកភាព រវាងអ្នករៀបចំ និងអ្នកចូលរួម ដើម្បីធានាបាននូវភាពរលូន យុត្តិធម៌ និងភាពសប្បាយរីករាយរួមគ្នា។ ខ្លាឃ្លោកក៏ជាល្បែងមួយដែលបង្ហាញពីភាពស្មោះត្រង់របស់មេពួកគេត្រូវតែជាអ្នកត្រង់ និងមិនបោកប្រាស់។ ប្រសិនបើមានការសង្ស័យ អាចស្នើសុំឱ្យមេបង្ហាញគ្រាប់ឡុកឡាក់មុនលេង។ ល្បែងនេះបានរីករាលដាលទៅកាន់ប្រទេសជិតខាងមួយចំនួនផងដែរដូចជាប្រទេសថៃ និងវៀតណាម។ ទោះបីជាមានភាពខុសគ្នាបន្តិចបន្តួចទាំងនេះក៏ដោយ គោលការណ៍ជាមូលដ្ឋាន នៃល្បែងនៅតែរក្សាដដែល គឺការប្រើប្រាស់គ្រាប់ខ្លាឃ្លោកដើម្បីកំណត់លទ្ធផល និងការដាក់ភ្នាល់លើនិមិត្តសញ្ញាដែលបានគូរនៅលើផ្ទាំង។ ខ្លាឃ្លោកជាល្បែងមួយដែលគួរឱ្យចាប់អារម្មណ៍សម្រាប់ការសិក្សាវប្បធម៌វាឆ្លុះបញ្ចាំងពីផ្នែកមួយនៃជីវិតប្រចាំថ្ងៃរបស់ប្រជាជនខ្មែរ។ ការលេងខ្លាឃ្លោកអាចជួយបន្ធូរភាពតានតឹងវាក៏ជួយឱ្យយើងមានទំនាក់ទំនងសង្គមកាន់តែល្អ។ ខ្លាឃ្លោកជាល្បែងដែលមិនត្រូវការទីតាំងជាក់លាក់នោះទេអ្នកអាចលេងបានគ្រប់ទីកន្លែងដែលមានផ្ទៃរាបស្មើ។ នៅតាមទីជនបទ គេច្រើនឃើញមានការលេងនៅក្រោមដើមឈើធំៗ។ បើនៅតាមទីក្រុង គេច្រើនលេងនៅតាមផ្ទះ ឬកន្លែងជួបជុំ។ ក្មេងៗក៏ចូលចិត្តលេងខ្លាឃ្លោកដែរពួកគេអាចរៀនពីលេខ និងរូបភាពតាមរយៈល្បែងនេះ។ ខ្លាឃ្លោកជាផ្នែកមួយនៃមរតកវប្បធម៌អរូបីរបស់កម្ពុជាវាជាល្បែងដែលគួរតែត្រូវបានថែរក្សាឱ្យគង់វង្ស។ វាមិនត្រឹមតែជាល្បែងកម្សាន្តទេ ខ្លាឃ្លោកក៏មានអត្ថន័យជ្រាលជ្រៅផងដែរ។ វាបង្ហាញពីទំនាក់ទំនងដ៏ជ្រាលជ្រៅនេះជំរុញឲ្យយើងមាន ការទទួលខុសត្រូវ ក្នុងការថែរក្សា និងការពារធម្មជាតិ។ រូបសត្វទាំងនោះសុទ្ធតែជាសត្វដែលមានវត្តមានក្នុងជីវភាពរស់នៅរបស់ខ្មែរ។ ខ្លាជាសត្វព្រៃ ឃ្លោកជាផ្លែឈើ ក្តាមជាសត្វទឹកសាប ត្រីជាសត្វទឹកសាប មាន់ជាសត្វចិញ្ចឹម បង្គារជាសត្វទឹកប្រៃ។ ការលេងខ្លាឃ្លោកគឺជាការបន្តរក្សាទំនៀមទម្លាប់វាជួយឱ្យក្មេងជំនាន់ក្រោយស្គាល់ពីល្បែងប្រពៃណីរបស់ដូនតា។ ខ្លាឃ្លោកមានលក្ខណៈសាមញ្ញ តែមានភាពទាក់ទាញវាមិនពិបាកលេង និងនាំមកនូវភាពសប្បាយរីករាយពេលជួបជំុគ្រួសារ។